ប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅតំបន់អាស៊ីអាគ្នេយ៍ ដែលមានប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប។ ប្រវត្តិសាស្ត្រកម្ពុជាសម្បូរទៅដោយរឿងរ៉ាវដ៏អស្ចារ្យចាប់តាំងពីសម័យអាណាចក្រភ្នំ ដែលជាអាណាចក្រដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់មកអាណាចក្រចេនឡា រហូតដល់អាណាចក្រខ្មែរ ដែលជាសម័យកាលដ៏រុងរឿងបំផុត។ អាណាចក្រខ្មែរបានកសាងប្រាសាទជាច្រើន រួមទាំងប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ដែលឆ្លុះបញ្ចាំងពីភាពអស្ចារ្យនៃស្ថាបត្យកម្ម សិល្បៈ និងវប្បធម៌ខ្មែរ។ បុព្វបុរសខ្មែរបានបន្សល់ទុកនូវ វប្បធម៌ អរិយធម៌ និងសម្បត្តិវប្បធម៌តាំងពីបុរាណកាលមកជាច្រើនដល់កូនខ្មែរជំនាន់ក្រោយ។ ព្រះរាជាណាចក្រកម្ពុជាបាននេះចូលជាសមាជិកអង្គការយូណេស្កូ នៅថ្ងៃទី៣ ខែកក្កដា ១៩៥១។ ចាប់តាំងពីកម្ពុជាបានចូលជាសមាជិករបស់អង្គការយូណេស្កូ កម្ពុជាបានចុះបញ្ជីសម្បតិ្តបេតិកភណ្ឌរូបី និងសម្បត្តិបេតិកភណ្ឌអរូបី។ អង្គការយូណេស្កូ គឺជាទីភ្នាក់ងារឯកទេសរបស់អង្គការសហប្រជាជាតិ ដែលមានបេសកកម្មក្នុងការរួមចំណែកកសាងសន្តិភាពតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យ អប់រំ វិទ្យាសាស្ត្រ និងវប្បធម៌។ គោលបំណងរបស់ អង្គការនេះគឺបង្រួបបង្រួមអោយមានសន្តិភាព ស្ថេរភាព ដោយលើកតំកើងមានកិច្ចសហប្រតិបត្តិការ ជាពិសេសការគោរពជាសកល ដើម្បីអោយមាន យុត្តិធម៌ មានការគោរពច្បាប់ និងសិទ្ធិមនុស្ស។ បេតិកភណ្ឌរូបីមាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសម្បូរព្រៃគុក និងប្រាសាទកោះកេរ្តិ៍។ រីឯ បេតិភណ្ឌអរូបីមាន របាំព្រះរាជទ្រព្យ ល្ខោនស្រមោលស្បែកធំ ល្បែងទាញព្រ័ត្រ ចាប៉ីដងវែង ល្ខោនខោលវត្តស្វាយអណ្តែត គុនល្បុក្កតោ និងក្រមា។ ដើម្បីថែរក្សានូវទម្រង់ដើមនៃវប្បធម៌ ក៏ដូចជាមរតកឥតកាត់ថ្លៃដែលបានបន្សល់ទុកដោយដូនតាខ្មែរ ព្រមទាំងជាការចងចាំនូវប្រវត្តិសាស្ត្ររបស់កម្ពុជា។ ប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោកក្នុងប្រទេសកម្ពុជាមុនគេបង្អស់។ អង្គរវត្ត ស្ថិតនៅក្នុងខេត្តសៀមរាបមានទីតាំងស្ថិតនៅភាគខាងជើងនៃក្រុងសៀមរាប ក្នុងស្រុកសៀមរាប មានចម្ងាយ ៧ គីឡូម៉ែត្រ ពីទីរួមខេត្ត។ ប្រាសាទអង្គរវត្តនៃព្រះជាណាចក្រកម្ពុជា បានជាប់ចំណាត់ថ្នាក់លេខ១ ជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ដែលមានសោភ័ណភាពស្រស់ស្អាតដាច់គេក្នុងទ្វីបអាស៊ី ចេញផ្សាយដោយ TimesTravel។ រមណីយដ្ឋានអង្គរ ត្រូវបានចុះបញ្ជីក្នុងបេតិកភណ្ឌភិភពលោកនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ នៅក្នុងកិច្ចប្រជុំគណ:កម្មការបេតិកភណ្ឌពិភពលោកលើកទី១៦ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិកក្រោមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃនៃព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និង ឯកភាពជាតិខ្មែរ។ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គ បានធ្វើការអំពាវនាវទៅកាន់អង្គការយូណេស្កូ សូមឱ្យជួយស្រោចស្រង់ ការពារក្រុមប្រាសាទអង្គរ។ ប្រាសាទអង្គរវត្ត ត្រូវបានកសាងឡើងដំបូងនៅដើមសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ ពីឆ្នាំ ១១១៣ ដល់ ១១៥០។ ប្រាសាទនេះមានឈ្មោះដើមថា "ប្រាសាទបរមវិស្ណុលោក" ដោយឧទ្ទិសថ្វាយព្រះវិស្ណុ ក្នុងព្រហ្មញ្ញសាសនា។ ការវិវត្តនៃឈ្មោះ អង្គរវត្ត នេះអាចត្រូវបានគេយកមកប្រើតាមប្រវត្តិសាស្ត្រដោយផ្អែកតាមសិលាចារឹកនៅសតវត្សទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រ័ស្ថព្រះពិស្ណុលោក។ តាមសិលាចារឹកនៅសតវត្សទី១៦បញ្ជាក់ថា ឈ្មោះប្រាសាទអង្គរវត្តគឺ ព្រះមហានគរឥន្រ្ទប្រ័ស្ថព្រះពិស្ណុលោក។ មួយចំណែកទៀតនៅសតវត្សរ៍ទី១៧ត្រូវបានគេហៅថា ឥន្ទបត្តម្ភានគរស្រីសុធរវពិស្ណុលោក។ ក្នុងការសាងសង់ប្រាសាទអង្គរវត្តឡើង គឺដើម្បីឧទ្ទិសបូជាថ្វាយទៅដល់ព្រះវិស្ណុនៃព្រះហិណ្ឌូ និងដើម្បីបម្រើជាប្រាសាទតំណាងព្រះមហាក្សត្រ និងជាផ្នូរសម្រាប់ព្រះអង្គផ្ទាល់។ ប៉ុន្តែក្រោយមកទើបវាបានកែប្រែស្ថាបត្យកម្មទៅជាប្រាសាទបែបព្រះពុទ្ធសាសនាវិញ ដោយបញ្ចប់នៅក្នុងឆ្នាំ ១២៩៥ ក្រោមការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទអង្គរវត្ត មានកម្ពស់សរុប ៦៥ម៉ែត្រ មានជើងសសរសរុប ១៥៣២ ដើម និងបានប្រើប្រាស់កម្លាំងពលកម្មសរុប ប្រមាណជា ៣០០,០០០ (៣សែននាក់) ដោយសាងសង់ក្នុងទំហំផ្ទៃដី ១៦២,៦ ហិចតា លើទំហំផ្ទៃដីសរុប ៤០២ ហិចតា។ ប្រាសាទនេះបានប្រើប្រាស់សត្វដំរី ប្រមាណជា ៦០០០ ក្បាល ក្នុងការដឹកជញ្ជូននូវកំំំណាត់ថ្មធំៗ ដែលយកមកសាងសង់ប្រមាណជា ១០លានតោន ជាមួយនិងពេលវេលា នៃរយៈពេលសាងសង់ប្រមាណជា ២៨ ឆ្នាំ ។ កំពូលប្រាសាទ មានសណ្ឋានដូចផ្កាឈូកក្រពុំ កំពូលប្រាសាទអង្គរវត្ត មានកំពូលប្រាំ តំណាងឱ្យបញ្ចក្ខន្ធ ដែលជាក្ខន្ធទាំង៥របស់មនុស្ស "ក្ខន្ធ" គឺជាបាតុភូត នៃញាណ ទាំង៥ របស់មនុស្ស ដែលជាមូលដ្ឋាននៃវិញ្ញាណឱ្យដឹងអំពីខ្លួន ។ បញ្ចក្ខន្ធរួមមាន៖ រូបក្ខន្ធ , វេទនាក្ខន្ធ , សញ្ញាក្ខន្ធ , សង្ខារក្ខន្ធ , វិញ្ញាណក្ខន្ធ ប្រាសាទ អង្គរវត្ត បែរមុខទៅទិសខាងលិច តំណាងឱ្យសេចក្ដីផុតទុក្ខ តាមដំណើរគោចរណ៍ របស់ព្រះអាទិត្យដែលធ្វើដំណើរពីថ្ងៃរះនៃទិសខាងកើត ហើយរលត់ទៅវិញនៅទិសខាងលិច ។ ប្រាសាទអង្គរវត្ត មានចម្លាក់អប្សរាប្រមាណជា ២,០០០ ចម្លាក់ដែលជាស្នាដៃដ៏អស្ចារ្យ ដែលអាចឆ្លាក់រូបទាំងអស់នោះក្នុងទំហំប៉ុនៗគ្នា និងមានទម្រង់នៃមូដសក់ខុសគ្នាប្រមាណជា ៣៧ ប្រភេទ ដែលចម្លាក់អប្សារាទាំងនេះអាចបែងចែកនៃការឆ្លាក់នូវចម្លាក់មូដសក់ខុសគ្នាក្នុងទម្រង់ដ៏ច្រើននិងមិនគួរឱ្យជឿ ។ បើយោងតាមគណៈកម្មាធិការបេតិកភណ្ឌពិភពលោក មានលក្ខខណ្ឌវិនិច្ឆ័យ១០ប្រការ សម្រាប់ទទួលបានជាសម្បត្តិ បេតិកភណ្ឌពិភពលោក។ ជាស្នាដៃឯកនៃ ទេពកោសល្យដែលមនុស្សជាអ្នកបង្កើត ដែលឆ្លុះបញ្ចាំងពីភាពប៉ិនប្រសប់ និងគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់មនុស្សជាតិ។ បង្ហាញពីការប្តូរគ្នាពីតម្លៃរបស់មនុស្សក្នុងតំបន់វប្បធម៌ពិភពលោក ការបង្កើតនូវស្ថាបត្យកម្ម ឬបច្ចេកវិទ្យា សិល្បៈដ៏មានសារៈសំខាន់ ការរៀបចំទីក្រុង ឬរចនាប័ទ្មទិដ្ឋភាព។ មានលក្ខណៈជាស្នាដៃឯកតែមួយគត់គ្មានពីរ ឬវិសេសវិសាលចំពោះប្រពៃណីវប្បធម៌ ឬអរិយធម៌ដែលកំពុងតែមានជីវិត ឬបានវិនាសទៅហើយ។ ជាគំរូឆ្នើមនៃប្រភេទសំណង់ ទិដ្ឋភាពខាងស្ថាបត្យកម្ម ឬបច្ចេកវិទ្យា ដែលបានបង្ហាញពី លក្ខណៈនៃដំណាក់កាលដ៏ប្រសើរ និងប្រវត្តិមនុស្សជាតិ។ ជាគំរូឆ្នើមនៃការតាំងទីលំនៅរបស់មនុស្សបែបប្រពៃណី ការប្រើប្រាស់ដី ឬសមុទ្រ ដែលតំណាងឱ្យវប្បធម៌មួយ ឬច្រើន។ អន្តរកម្មជាមួយនឹងបរិស្ថានជាពិសេសនៅពេលដែលវាងាយនឹងរងគ្រោះ មានន័យថា កំពុងស្ថិតក្រោមផលប៉ះពាល់នៃការផ្លាស់ប្តូរដែលចៀសមិនផុត។ មានទំនាក់ទំនងផ្ទាល់ ឬរូបិយជាមួយនឹងព្រិត្តិការណ៍ ឬប្រពៃណីនៃការរស់នៅ គំនិត ឬជំនឿ ស្នាដៃសិល្បៈ និងអក្សរសាស្រ្តដែលលេចធ្លោជាសកល។ អ្វីៗទាំងអស់នេះគណៈកម្មាធិការ ពិចារណាថា លក្ខណវិនិច្ឆ័យនេះ គួរតែត្រូវបានគេប្រើប្រាស់ស្របនឹងលក្ខណវិនិច្ឆ័យផ្សេងទៀត។ មានបាតុភូតធម្មជាតិដ៏វិសេសវិសាល ឬតំបន់ដែលមានសម្រស់ធម្មជាតិវិសេសវិសាល និងសារៈសំខាន់ដែលពាក់ព័ន្ធនឹងសោភណភាព។ គំរូឆ្នើមដែលតំណាងដំណាក់កាលធំៗនៃប្រវត្តិផែនដីដែលរួមមានប្រវត្តិជីវិតមនុស្ស ដំណើរការកកើតភូមិសាស្រ្តដែលកំពុងតែកើតមានដ៏មានសារៈសំខាន់ក្នុងការបង្កើតជាលក្ខណពិសេសនៃភូមិសណ្ឋានវិទ្យា ឬភូមិសាស្រ្ត។ បច្ចុប្បន្ន ប្រាសាទអង្គរវត្តជាទីតាំងដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍បំផុតមួយនៅក្នុងពិភពលោក។ ប្រាសាទអង្គរវត្តទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ មានប្រមាណជាង ២.៥ លាននាក់ក្នុងមួយឆ្នាំ ដែលជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា និងប្រជាជនក្នុងតំបន់។ ភ្ញៀវទេសចរអាចស្វែងយល់ពីភាពអស្ចារ្យនៃស្ថាបត្យកម្មខ្មែរ រូបចម្លាក់លម្អិត និងទស្សនីយភាពថ្ងៃរះដ៏ល្បីល្បាញ។ ប្រាសាទព្រះវិហារ ស្ថិតនៅភាគខាងជើងនៃប្រទេសកម្ពុជាក្នុងភូមិសាស្ត្រ ភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ប្រាសាទនេះមានផ្ទៃដីទំហំ ៨០០ ម៉ែត្រគុណនឹង ៤០០ ម៉ែត្រ។ ប្រាសាទព្រះវិហារ ត្រូវបានដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី០៧ កក្កដា ឆ្នាំ២០០៨ ក្នុងសម័យប្រជុំលើកទី៣២ នាទីក្រុងកេប៊ិច ប្រទេសកាណាដា។។ ក្រោយឈ្នះក្តីលើ ប្រទេសថៃ នៅតុលាការអន្តរជាតិ ក្រុងឡាអេ នាថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២។ នាកិច្ចប្រជុំទី ៣២ របស់ គណៈកម្មាធិការ បេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ នៅទីក្រុង កេបិចប្រទេសកាណាដា ។ ប្រាសាទព្រះវិហារ ជាប្រាសាទដ៏ចំណាស់មួយដែលមានអាយុជាងមួយពាន់ឆ្នាំ កំពុងឈរបង្អួតរាងយ៉ាងរឹងមាំនៅលើកំពូលភ្នំភ្នំដងរែកនៃខេត្តព្រះវិហារ ដែលមានរយៈកម្ពស់ ៦២៥ម៉ែត្រ។ ប្រាសាទព្រះវិហារចាប់ផ្ដើមកសាងឡើងក្នុងរជ្ជកាល ព្រះបាទសុរិយវរ្ម័នទីមួយនៃគ្រិស្តសករាជឆ្នាំ៨៨៩ ដែលសាងសង់ចុងស.វ ទី៩ និងបញ្ចប់ស.វ.ទី១២ ធ្វើឡើងអំពីថ្មភក់នៅលើទីតាំងខ្ពស់មួយនៃជួរភ្នំដងរែក។ កាលនោះគឺស្ថិតនៅចំកណ្តាលនៃអតីតទឹកដីមហានគរខ្មែរ ដែលបច្ចុប្បន្នគឺស្ថិតក្នុងទឹកដីខេត្តព្រះវិហារ ជាប់ខេត្តស៊ីសាកេតរបស់ប្រទេសថៃ។ ការសាងសង់ប្រាសាទព្រះវិហារបានចំណាយពេលជាង ៣០០ ឆ្នាំ ក្រោមរជ្ជកាលព្រះមហាក្សត្រជាច្រើនអង្គ ចាប់ពីដើមសតវត្សរ៍ទី ៩ រហូតដល់ពាក់កណ្ដាលសតវត្សរ៍ទី ១២។ ព្រះបាទសូរ្យវរ្ម័នទី២ នេះហើយ ដែលព្រះអង្គបានសាងប្រាង្គប្រាសាទអង្គរវត្ត ដែលស្ថិតនៅក្នុងខេត្តសៀមរាប សព្វថ្ងៃនេះ។ គោលបំណងនៃការកសាងប្រាសាទព្រះវិហារខុសប្លែកពីការកសាងប្រាសាទអង្គរវត្ត ដែលស្ថាបនាឡើងដើម្បីរំឭកគុណព្រះវិស្ណុ ប្រាសាទបាពួន រំឭកគុណព្រះឥសូរ ។ ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើង ដើម្បីធ្វើជាទីដែលគេរក្សាទុកលិង្គព្រះអាទិទេព ស្រីសិខៈរិស្វរៈ ពីព្រោះតាមជំនឿរបស់ព្រះបាទសូរ្យវរ្ម័នទី១ ជាពិសេសព្រះបាទសូរ្យវរ្ម័នទី២។ ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរនៅ ប្រាសាទបាពួន ក្នុងខេត្តសៀមរាប។ ប៉ុន្តែនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ ឬហៅថា ICJ នៅទីក្រុងឡាអេ បានកាត់សេចក្តីឱ្យប្រាសាទនេះស្ថិតនៅក្នុងទឹកដីរបស់កម្ពុជាវិញ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបាទនរោត្តម សីហនុ។ ការចុះបញ្ជីនេះបានបង្កឲ្យមានជម្លោះព្រំដែនឡើងវិញរវាងកម្ពុជា និងថៃ ដែលត្រូវបានដោះស្រាយជាបន្តបន្ទាប់ដោយសាលក្រមរបស់ ICJ នៅឆ្នាំ ២០១១។ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិនៃទីក្រុងឡាអេ បានសម្រេចឱ្យភាគីកម្ពុជាឈ្នះក្តីលើប្រាសាទព្រះវិហារ លើភាគីថៃ។ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០០១ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំប្រាសាទព្រះវិហារចុះក្នុងបញ្ជីរបស់អង្គការយូនីស្កូ។ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០០៦ កម្ពុជាបញ្ជូនសំណុំឯកសារសម្រេចទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោកយូនីស្កូ ក្រុងប៉ារីស។ ថ្ងៃទី២៣ ដល់២៩ ខែតុលា ឆ្នាំ២០០៦ បេសកកម្មបច្ចេកទេសរបស់តំណាងក្រុមព្រឹក្សាអន្តរជាតិវាយតម្លៃប្រាង្គប្រាសាទ និងរមណីយដ្ឋាន ICOMOS នៅតំបន់ប្រាសាទព្រះវិហារ។ ថ្ងៃទី២១ ខែមករា ឆ្នាំ២០០៧ យល់ព្រមលើសំណើចុះបញ្ជីដោយ ICOMOS។ ថ្ងៃទី២៣ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០០៧ កិច្ចប្រជុំលើកទី៣១ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅហ្គ្រីសឆឺច (Christchuech) ប្រទេសណូវែលហ្សេឡង់។ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១០ កម្ពុជាបានផ្ញើលិខិតទៅអង្គការសហប្រជាជាតិ នាក្រុងញ៉ូវយ៉ក ដើម្បីសូមអន្តរាគមន៍អង្គការសហប្រជាជាតិឱ្យមានយន្តកម្មអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនខ្មែរ-ថៃមុំជាប់ប្រាសាទព្រះវិហារ។ ប្រាសាទសម្បូរព្រៃគុក ត្រូវបានចុះបញ្ចូលជា សម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ នៅថ្ងៃទី ៨ ខែកក្កដា ឆ្នាំ២០១៧ ក្នុងអំឡុងសម័យប្រជុំលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក ដែលប្រព្រឹត្តទៅនៅទីក្រុង ក្រាកូវ (Krakow) ប្រទេសប៉ូឡូញ។ ប្រាសាទសម្បូរព្រៃគុកមានទីតាំងស្ថិតនៅភូមិសម្បូរ ឃុំសម្បូរ ស្រុកសម្បូរ ខេត្តកំពង់ធំ។ ប្រាសាទសម្បូរព្រៃគុក ត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទឥសានវរ្ម័នទី១ នៅក្នុងសតវត្សរ៍ទី៧ ក្នុង គ្រិស្តសករាជ ៦១៦ ដល់ ៦៣៥ នាសម័យចេនឡា។ ដើម្បីឧទ្ទិសថ្វាយដល់ ព្រះសិវៈ ឬព្រះឥសូរ ប្រាសាទសំបូរព្រៃគុក ជារាជធានីចាស់ឈ្មោះថា ឥសានបុរៈ កាលពីសម័យនោះជាមជ្ឈមណ្ឌលនៃព្រាហ្មញ្ញសាសនា។ ប្រាសាទនេះ គឺជាក្រុមប្រាសាទដែលសាងសង់អំពីឥដ្ឋតាន់ និង ថ្មបាយក្រៀមលំអរទៅដោយចម្លាក់ពីលើឥដ្ឋ ចាក់ពុម្ភដោយបាយអ ជាផ្ទាំងៗអំពីឥដ្ឋ តែបច្ចុប្បន្នរបេះអស់មួយចំនួនហើយ។ ចំណែកក្បាច់ផ្តែរ និងការសរសេរជាពាក្យពេចន៍ និងប្រអប់ទ្វារធ្វើអំពីថ្មភក់ទាំងអស់។ នៅក្នុងឆ្នាំ១៩៧១ ប្រាសាទសំបូរព្រៃគុកត្រូវបានបោះបង់ចោល ក្រោយប្រទេសកម្ពុជាជួបនូវវិបត្តិសង្រ្គាម ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០។ ក្នុងការកាប់ឆ្ការព្រៃគេបានរកឃើញ ប្រាសាទទាំងអស់ចំនួន ១៤០ប្រាសាទ តែនៅប្រាសាទចំនួនពីរទៀត រកមិនទាន់ឃើញនោះទេ។ ក្រុមប្រាសាទខាងជើង ហៅថាប្រាសាទសំបូរនៅកណ្តាល និងពទ្ធ័ជុំវិញដោយប្រាសាទតូចៗ ហើយប្លែកៗគ្នា។ ប្រាសាទកណ្តាល ហៅថាប្រាសាទតោ ប្រាង្គប្រាសាទកណ្តាលមានទ្វារចូលពីទិសខាងជើង ឯទ្វារបើកពីទិសមួយទៀតជាទ្វារបញ្ឆោត។ នៅត្រង់ក្បាលជណ្តើរទាំង ៤ មានរូបតោអង្គុយបញ្ឈរជង្គង់ពីរ ក្នុងទិសនីមួយៗហៅថា ទេវកថា ។ នៅភាគខាងលិចនៃប្រាសាទតោ មានក្រុមប្រាសាទតូចៗជាច្រើនទៀត។ ប្រាសាទខាងត្បូង ហៅថា ប្រាសាទយាយព័ន្ធ ដែលស្ថិតនៅចំកណ្តាលហ៊ុំព័ទ្ធដោយប្រាសាទ ជាច្រើន មានកំពែងពីរជាន់ ដែលកំពែងខាងក្នុងមាន គោបុរៈ ចូលទាំងបួនទិស។ ក្រុមប្រាសាទទាំងនេះគឺជា អតីតរាជធានី មួយដែលបង្ហាញពីភាពរុងរឿង និងមហិមារបស់អាណាចក្រខ្មែរនាសម័យកាលនោះ។ ប្រាសាទក្រោលមាស មានទីតាំងនៅខាងជើងប្រាសាទសំបូរព្រៃគុក មានប្រាសាទតូចៗធ្វើ អំពីឥដ្ឋ និងខាងលិចមានប្រាសាទមួយធ្វើអំពីថ្មបាយក្រៀម។ រូបចម្លាក់មេដាយ មាននៅផ្ទៃជញ្ជាំងកំពែងនៅក្រុមប្រាសាទយាយព័ន្ធ។ ប្រាសាទកោះកេរ្តិ៍ ប្រាសាទកោះកេរ្តិ៍ គឺជាទីតាំងបុរាណវត្ថុដែលដាច់ស្រយាលមួយនៅភាគខាងជើង ស្ថិតនៅ ភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ ។ ប្រាសាទកោះកេរ្តិ៍ត្រូវបានចុះបញ្ជីជា បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៣។ ការបញ្ចូលនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលសម័យប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវនេស្វរៈ។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍្ដ ។ ប្រាសាទនេះមាន៧ជាន់ មានកំពស់ ៣៥ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុងសព្វថ្ងៃនូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសំរាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា។ យើងរកឃើញសំណង់ប្រាសាទនៅកោះកេរមានចំនួនជាង ៧០ ប្រាសាទ រាប់ទាំងទីទួលបុរាណ។ នៅជុំវិញក្រុមប្រាសាទកោះកេរ្តិ៍ មាន ប្រាសាទធំ ហៅថាប្រាសាទកោះកេរ្ដិ៍ ដែលស្ថិតក្នុងកំពែងរាងបួនជ្រុងទ្រវែង ដែលមានប្រាសាទ អគារតូច ធំជាច្រើន ព្រមទាំងប្រាសាទឧបសម្ព័ន្ធដទៃៗឯទៀតជាច្រើនផងដែរ។ ស្ថាបត្យកម្មនៃតួរប្រាសាទកោះកេរ្ដិ៍ គឺជាសំណង់ប្រាសាទទោលធំ ហើយខ្ពស់ត្រដែត ដែលមានកំពូលតួប៉មតែមួយនោះ។ ប្រាសាទកោះកេរ្តិ៍ មានលក្ខណៈ ជាប្រាសាទភ្នំ កំពស់ប្រមាណ៣៥ម៉ែត្រ ចែកចេញជា៧ថ្នាក់ បីដូចជាមហាចេតិយ៍បែរមុខទៅរករាជធានីអង្គរ នៅឯទិសខាងលិច ដោយមានកាំជណ្តើរប្រមាណ៥៥កាំ។ តាមថ្នាក់ពីមួយទៅមួយ មានកំពស់៥ម៉ែត្រ មានផ្ទៃរាបប្រមាណ ២ម៉ែត្រ តាមចន្លោះថ្នាក់នីមួយៗ។ នៅលើកំពូលប្រាសាទនេះ មានរូបចំលាក់គ្រុឌ ធំៗជាច្រើន កំពុងសំដែងឫទ្ធិ ទ្រនូវសិវលឹង្គ ត្រីភូវនេស្វរៈ នៅក្បែរគ្នានេះដែរ មានមាត់រន្ធអណ្តូង មួយទំហំ ៤ គុណ ៤ ម៉ែត្រ។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ប្រាសាទកោះកេរ្តិ៍ ក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់មួយទៀតរបស់កម្ពុជា និងបង្កើតឱកាសការងារជាច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងតំបន់ ដូចជាមគ្គុទ្ទេសក៍ទេសចរណ៍ សេវាកម្មស្នាក់នៅ ម្ហូបអាហារ និងការលក់វត្ថុអនុស្សាវរីយ៍។ របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣ នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។ របាំក្បាច់ខ្មែរបុរាណ ឬ របាំព្រះរាជទ្រព្យនេះជាទម្រង់របាំសក្ការ:មានភាពល្បីល្បាញខាងកាយវិការទន់ភ្លន់ គួរឱ្យចង់គយគន់ និង មានទ្រង់គ្រឿងចាំងភ្លឺផ្លេកៗ។ របាំព្រះរាជទ្រព្យ គឺជារបាំក្បាច់បុរាណរបស់កម្ពុជា ដែលមានដើមកំណើតនៃការសម្តែងក្នុងអំឡុងស.វទី៣ នៃគ.សករាជ ដែលប្រហែលជាកើតមានវត្តមានដំណាលគ្នានៃក្រុម ភ្លេងពិណពាទ្យ ក្នុងសម័យកាល អាណាចក្រនគរភ្នំ ។ របាំក្បាច់បុរាណខ្មែរ មានក្បាច់មូលដ្ឋានចំនួន ៤៥០០ ក្បាច់ ក្នុងនោះគ្រឹះនៃកាយវិការ គឺបង្កើតចេញពីធម្មជាតិ ដែលបានដកស្រង់ចេញពីច្បាប់ធម្មជាតិ។ នោះគឺ "វដ្តនៃជីវិត" គឺជាដំណាក់កាលបន្តបន្ទាប់គ្នាដែលភាវៈរស់ឆ្លងកាត់ក្នុងអំឡុងពេលជីវិតរបស់វា មិនថា មនុស្ស រុក្ខជាតិ និងសត្វទាំងអស់ ត្រូវឆ្លងកាត់វដ្តជីវិត ដែលកើតឡើងម្ដងហើយម្ដងទៀត ។ របាំព្រះរាជទ្រព្យមានការដើរតួបួនប្រភេទដូចជា តួនាង តួនាយរោង តួយក្ស និងតួស្វា ព្រមទាំងតួបន្ទាប់បន្សំ មានតួសត្វសុទ្ធតែស្រីៗ ជាអ្នកសម្តែងតួអង្គទាំងនោះ លើកលែងតែតួតាឥសី និងតួត្លុកប៉ុណ្ណោះដែល សម្តែងដោយប្រុសៗ។ ក្រោយមកដោយមានការវិវត្តន៍របស់ទម្រង់សិល្បៈនេះ តួអង្គស្វាត្រូវបានសម្តែង ដោយប្រុសៗរហូតមកដល់សព្វថ្ងៃ។ ជាប្រវត្តិសាស្ត្រ របាំនេះត្រូវបានសម្តែងក្នុងពិធីបុណ្យធំៗរបស់រាជវង្សដូចជា ពិធីរាជាភិសេក អាពាហ៍ពិពាហ៍ ពិធីបុណ្យសព និងបុណ្យជាតិខ្មែរជាដើម។ ក្បាច់រាំរបស់របាំនេះត្រូវបានគេឆ្លាក់នៅលើជញ្ជាំងប្រាសាទបុរាណនានា ជាពិសេសនៅសម័យអង្គរ ដែលបង្ហាញពីភាពរុងរឿងរបស់សិល្បៈនេះ។ នៅសម័យអង្គរ អ្នករបាំត្រូវបានគេចាត់ទុកជា អប្សរា ដែលមានតួនាទីជាអ្នកកំដរ និងជាអ្នកនាំសារដល់ទេវៈ។ សិលាចារឹកបុរាណបានពណ៌នាអំពីអ្នករបាំអប្សរារាប់ពាន់នាក់ ដែលត្រូវបានឧទ្ទិសដល់ប្រាសាទ និងសម្តែងរបាំដ៏ពិសិដ្ឋ ក៏ដូចជាសម្រាប់សាធារណជនទស្សនាផងដែរ។ ក្រោយមក នៅសតវត្សទី២០ សម្តេចព្រះមហាក្សត្រី ស៊ីសុវត្ថិ កុសុមៈ នារីរ័ត្នសេរីវឌ្ឍនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឡើងវិញ។ ព្រះអង្គបានបង្កើតរបាំថ្មីៗជាច្រើន និងបានកែសម្រួលទម្រង់នៃការសម្តែង ដើម្បីឲ្យសាធារណជន ជនរួមជាតិ និងអន្តរជាតិអាចទស្សនាបានកាន់តែងាយស្រួល។ របាំព្រះរាជទ្រព្យជាទម្រង់សិល្បៈដ៏ពិសិដ្ឋ និងមានតម្លៃខ្ពស់របស់កម្ពុជា ដែលភាគច្រើនត្រូវបានសម្តែងក្នុងពិធីសំខាន់ៗ និងឧឡារិកផ្សេងៗ។ ពិធីសំពះគ្រូ នេះជាពិធីដ៏សំខាន់សម្រាប់អ្នករបាំព្រះរាជទ្រព្យ ដើម្បីរំលឹកគុណដល់គ្រូបាអាចារ្យ និងបួងសួងដល់បារមីដែលឃុំគ្រងនូវសិល្បៈរបាំនេះ។ របាំព្រះរាជទ្រព្យក៏ត្រូវបានប្រើប្រាស់ជាសិល្បៈតំណាងជាតិ ដើម្បីទទួលស្វាគមន៍ និងបង្ហាញពីវប្បធម៌ដ៏ល្អផូរផង់របស់កម្ពុជាចំពោះភ្ញៀវសំខាន់ៗពីបរទេស។ បច្ចុប្បន្ន របាំព្រះរាជទ្រព្យក៏ត្រូវបានសម្តែងជាលក្ខណៈសាធារណៈផងដែរ ដូចជានៅតាមរោងមហោស្រពជាតិ ឬក្នុងព្រឹត្តិការណ៍វប្បធម៌នានា ដើម្បីផ្សព្វផ្សាយ និងអភិរក្សសិល្បៈដ៏មានតម្លៃនេះទៅដល់មហាជន ក៏ដូចជាភ្ញៀវទេសចរណ៍។ ល្ខោនស្រមោលស្បែកធំ ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។ ល្ខោនស្រមោលស្បែកធំ គឺជាសិល្បៈខ្មែរមួយបែបមានកំណើតតាំងពីស.វទី ១ មកម្ល៉េះ ។ នេះជាការបញ្ជាក់អំពីសតិប្រាជ្ញាដ៏ភ្លឺស្វាង និងគំនិតច្នៃប្រឌិតដ៏កំពូល ដែលបង្កើតសិល្បៈនេះឡើង ឲ្យក្លាយទៅជាទស្សនីយភាពមួយដ៏អស្ចារ្យ ។ សិល្បៈស្បែកនេះដំបូងឡើយ មាននៅប្រទេសឥណ្ឌាភាគខាងត្បូង ដែលជាសិល្បៈធ្វើឡើងសម្រាប់ជាតង្វាយដល់ព្រះអាទិទេពដ៏មាន មហិទ្ធិឫទ្ធិរបស់ឥណ្ឌា ។ ការកកើតឡើងនូវសិល្បៈស្បែកនេះលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដំបូងបំផុត គឺដោយសារឥទ្ធិពលនៃ ឥណ្ឌារូបនីយកម្ម នាដើមសតវត្សទី១ នៃគ្រិស្តសករាជ។ ក្នុងពេលមានលំហូរចូលសិល្បៈស្បែកបែបនេះមកក្នុងប្រទេសខ្មែរ នៅឯប្រទេសឥណ្ឌាមានសិល្បៈស្បែកនេះពាសពេញ ដូចជាស្រុកប៉ីជបូរ, បៃលារី, ជិត្រទូគ៌ា, រីង្គាឡ័រមីស័រ, ស្សីភេគ, ម័ងឌីយ៉ា, ទុបកូរ និងស្រុកនាតកាដែលសិល្បៈស្បែកនេះមានលក្ខណៈស្រដៀងដូចសិល្បៈស្បែក ខ្មែរបច្ចុប្បន្ននេះដែរ ។ ផ្ទាំងស្បែកធំ ត្រូវបានដាក់បញ្ចាំងធ្លុះទៅនឹងកំពូលភ្លើងដើម្បីបង្កើតជាស្រមោល។ ល្ខោនស្រមោលស្បែកធំ ជាធម្មតាត្រូវបានសម្តែងនៅពេលយប់។ ល្បែងទាញព្រ័ត្រ ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ នៅទីក្រុងវិនឌូក ប្រទេសណាមីប៊ី។ ល្បែងទាញព្រ័ត្រ គឺជាល្បែងដ៏មានប្រជាប្រិយភាពមួយ ដែលគេនិយមលេងជាទូទៅនៅទូទាំងសកលលោក ជាពិសេសកម្ពុជា។ ល្បែងប្រជាប្រិយខ្មែរមួយនេះ គឺដកស្រង់ចេញពីទេវកថារបស់ព្រហ្មញ្ញសាសនា រឿង កូរសមុទ្រទឹកដោះ ដែលមានជាតឹកតាង នៅលើសំណង់ប្រាសាទនានា។ ដោយសាររឿងនេះ គេក៏ប្រែឱ្យមកជាល្បែងប្រពៃណី សម្រាប់ការកម្សាន្ត ដែលសមស្របទៅតាមបរិបទរបស់កសិករខ្មែរ រហូតដល់បច្ចុប្បន្ន។ ជាទូទៅប្រជាជនខ្មែរ ក្មេងចាស់ ប្រុសស្រី និយមលេងល្បែងប្រជាប្រិយមួយប្រភេទនេះ នារដូវចូលឆ្នាំប្រពៃណីខ្មែរ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន។ បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវាលល្មមលេងកើត នោះវាពិតជាទីតាំងដ៏ល្អសម្រាប់រៀបចំសកម្មភាពសង្គម ឬការកម្សាន្តផ្សេងៗ។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺ ពន្លឺព្រះចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។ ការទទួលស្គាល់ពីយូណេស្កូ ជំរុញឱ្យមានការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា និងបន្តផ្សព្វផ្សាយល្បែងនេះដល់មនុស្សជំនាន់ក្រោយ។ នេះជួយការពារកុំឱ្យ ល្បែងទាញព្រ័ត្រ រលាយបាត់បង់ទៅតាមសម័យកាល ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការអភិរក្សកេរដំណែលវប្បធម៌ដូនតា។ ល្បែងទាញព្រ័ត្រទាមទារឱ្យមានការសហការ និងសាមគ្គីភាពក្នុងក្រុមជាចម្បង។ ការលេងល្បែងនេះបន្តទៀត ជួយពង្រឹងចំណងសាមគ្គីភាពនៅក្នុងសហគមន៍ និងញាតិមិត្តជិតឆ្ងាយដែលមកជួបជុំនៅស្រុកនារដូវបុណ្យជាតិ។ ចាប៉ីដងវែង ត្រូវបានបញ្ជូលក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិនៃយូនេស្កូ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦។ វាជាឧបករណ៍ភ្លេងប្រពៃណីខ្មែរមួយប្រភេទ ដែលមានប្រអប់ស្នូកមួយ និងដងមួយ ។ គេប្រើឧបករណ៍នេះសម្រាប់ប្រគំ ក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ វាចែកចេញជា ដង ព្រលួត ប្រកៀន ខ្ទង់ ស្នូក ក្រាញ ខ្សែ និងក្រចក។ ខ្សែសំនៀងដែលប្រើសម្រាប់ឧបករណ៍តន្រ្តី ត្រូវបានផលិតឡើងពីសម្ភារៈពីរប្រភេទសំខាន់ៗ គឺ សរសៃសូត្រ ដែលផ្តល់នូវសំឡេងបែបបុរាណ និងទន់ភ្លន់ រីឯ ខ្សែនីឡុង វិញផ្តល់នូវសំឡេងច្បាស់ល្អ និងធន់បានយូរជាង។ នាដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ ចាប៉ីដងវែងនេះក៏បានត្រូវខ្មែរប្រើប្រាស់នៅខេត្តកំពង់ធំដែរ ដូចជានៅម្តុំស្រុកសម្បូរ បើយើងសំអាងលើចម្លាក់ផ្តែរមួយ។ ស្នូក ឬប្រអប់សំនៀងមានរាងដូច ផ្លែម្នាស់ ស្នូកខ្លះទៀតមានរាងស្ទើរជ្រុងស្ទើរមូល ។ កាលពីសម័យដើម គេយកដើមរាំង មកធ្វើស្នូក បច្ចុប្បន្ននេះគេយកប្រភេទឈើដែលមានគុណភាពប្រហាក់ប្រហែលនឹងដើមរាំងមកធ្វើ ។ ខ្សែចាប៉ីដងវែងមានខ្សែ២ ឬ៤ ប៉ុន្ដែខ្សែ ៤ មានសំនៀងតែ ២ ទេ។ ខ្សែទី ១ ដែលមានទំហំ តូចជាងគេ ហើយត្រូវបានគេហៅថា ខ្សែឯក។ ខ្សែទី ២ ដែលមានទំហំ ធំជាងខ្សែឯក ហើយត្រូវបានគេហៅថា ខ្សែគ។ ខ្សែទាំង២នេះកាលពីសម័យដើមធ្វើអំពីសរសៃសូត្រវេញចូលគ្នា ប៉ុន្ដែបច្ចុប្បន្នគេយកខ្សែជ័រនីឡុងមកប្រើជំនួសវិញ ។ ក្រចកសម្រាប់ត្រេះធ្វើអំពីបន្ទះស្នែងតូច ស្ដើងវែង ដូចជាស្នែងគោ ឬក្របី។ ចាប៉ីដងវែង ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងទម្រង់សិល្បៈបុរាណខ្មែរជាច្រើន។ វង់ភ្លេងអារក្ស គឺជាវង់ភ្លេងបុរាណមួយប្រភេទដែលត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់ប្រគំក្នុង ពិធីលៀងអារក្ស ដែលជាពិធីបន់ស្រន់ ឬសុំសេចក្ដីសុខពីអ្នកតា ឬអារក្សអ្នកតា។ វង់ភ្លេងការបុរាណ គឺជាទម្រង់តន្ត្រីដ៏សំខាន់មួយដែលបានបន្សល់ទុកជា ប្រពៃណីរបស់ដូនតាយើង។ វង់ភ្លេងមហោរី គឺជាវង់ភ្លេងបុរាណមួយប្រភេទដែលបានលេចឡើង កាលពីសម័យដំបូងបង្អស់ នៃប្រវត្តិសាស្ត្រតន្ត្រីខ្មែរ។ សម្រាប់លេងទោល គេប្រើចាប៉ីដងវែងដើម្បី កំដរចម្រៀងកំណាព្យ ឬរឿងព្រេង ដោយអ្នកលេងចាប៉ីក៏ជាអ្នកនិទាន ឬច្រៀងផងដែរ។ ល្ខោនខោលវត្តស្វាយអណ្តែត ត្រូវបានអង្គការយូណេស្កូ ដាក់បញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ ល្ខោនខោល វត្តស្វាយអណ្ដែតជាឈ្មោះទីតាំងជាក់លាក់មួយដែលតំណាងឱ្យល្ខោនខោលខ្មែរទូទៅ ដែលមានអាយុកាលតាំងពីសតវត្សរ៍ទី១០។ ដើមកំណើតនៃល្ខោនខោលវត្តស្វាយអណ្ដែត មានជាច្រើនតំណរ ហើយប្រជាជនចំណុះជើងវត្តស្វាយអណ្ដែត មានប្រពៃណីយ៉ាងខ្ជាប់ខ្ជួនលើការសម្ដែងល្ខោនខោលថ្វាយ ដល់បារមីស័ក្ដិសិទ្ធិនានា ជារៀងរាល់ឆ្នាំក្រោយបុណ្យចូលឆ្នាំ ១អាទិត្យ។ អ្នកសម្ដែងសុទ្ធតែជាមនុស្សប្រុស ហើយរឿងដែលយកមកសម្តែងមានតែរឿងរាមកេរ្តិ៍មួយមុខប៉ុណ្ណោះ។ ល្ខោននេះកំដរដោយភ្លេងពិណពាទ្យ ដោយមានអ្នកពោលរៀបរាប់ពីដំណើររឿង ហើយតួអង្គធ្វើកាយវិការតាមសម្ដីអ្នកពោលនោះ។ សម្លៀកបំពាក់និងគ្រឿងអលង្ការប្រើក្នុងល្ខោនខោលមានភាពប្រណិតពុំចាញ់ល្ខោនព្រះរាជទ្រព្យឡើយ។ ណាមួយវិញទៀតជាល្ខោនរបស់ព្រះរាជវាំង មិនមែនសម្រាប់ក្រុមល្ខោនអាជីព ឬរបស់អ្នកស្រែចម្ការនោះទេ។ កាយវិការនិងក្បាច់មួយចំនួននៅក្នុងល្ខោនខោលស្រដៀងនឹងរបាំបុរាណ តែក្បាច់ទាំងនោះរហ័សរហួននិងស្វាហាប់ជាង ដ្បិតប្រហែលដោយសារតួអង្គសម្ដែងជាបុរស។ តួអង្គសំខាន់ក្នុងល្ខោនខោលមានបួន គឺតួនាយរោង ដែលជា តួប្រុស, តួនាង ដែលជា តួស្រី, យក្ស និងស្វា។ ការសម្ដែងល្ខោនខោលរបស់អ្នកស្រុកស្វាយអណ្ដែតតែងធ្វើឡើងដើម្បីបួងសួងសុំសេចក្ដីសុខ, ភាពចម្រុងចម្រើន, បណ្ដេញឧបទ្រពចង្រៃ ហើយពិសេសនោះគឺសុំទឹកភ្លៀង និងភោគផលបរិបូណ៌សម្រាប់រដូវដាំដុះខាងមុខ។ គុនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ ត្រូវបានអង្គការយូណេស្កូបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិជាផ្លូវការ នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ ការសម្រេចចិត្តនេះបានធ្វើឡើងក្នុងអំឡុងសម័យប្រជុំលើកទី១៧ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី នៅទីក្រុងរ៉ាបាត ប្រទេសម៉ារ៉ុក។ គុនល្បុក្កតោ ត្រូវបានជឿជាក់ថា ជាសិល្បៈក្បាច់គុនបុរាណខ្មែរ ដែលបង្កើតឡើងដោយ ព្រះបាទសូរ្យវរ្ម័នទី២ តាមរយៈរឿងទេវៈកថា របស់សាសនាហិណ្ឌូ ដែលហូរចូលមកកម្ពុជានូវរវាងស.វទី១០ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ដែលពណ៌នាអំពី អាវតា ព្រះវិស្ណុ ក្រឡាខ្លួនជា នរ:សិង្ហ ដែលមានក្បាលជា សត្វតោ ដងខ្លួនជាមនុស្សដែលបានប្រយុទ្ធគ្នាជាមួយនិង អាសុរានាម "ហិរណយក្សសិបុ" ដោយភាពស្មោះត្រង់ ។ ប្រវត្តិវិទូបានរកឃើញចម្លាក់នៅតាមជញ្ជាំងប្រាសាទតាំងពីល្បុក្កតោ ជាការបូកបញ្ចូលនៃពាក្យ «ល្បុក» បូកនឹង «តោ» មានន័យថាសត្វតោមហាកម្លាំង ឬមហាថាមពល។ បើតាមវចនានុក្រមរបស់សម្តេចព្រះសង្ឈរាជ ជួន ណាត ល្បុក្កតោជាអាវុធដំបងខ្លីមួយប្រភេទអបភ្ជាប់នឹងកំផួនដៃសម្រាប់រងនឹងដំបងវែង ឬបុកបុះការអារខ្លួន។ នៅក្នុងឆ្នាំ ១៩៣៨ ពាក្យ "ល្បុក្កតោ " ក្នុងវចនានុក្រមខ្មែររបស់សម្ដេចសង្ឃរាជ ជួន ណាត បោះពុម្ពផ្សាយជាផ្លូវការណ៍ បានបញ្ចាក់ច្បាស់នៅចុងឃ្លាវចនានុក្រមថា ល្បុក្កតោ គឺជាឈ្មោះស្នៀតគុន ដែលមានស្នៀតគុនច្រើនជាគ្រឿងការពារ ហើយល្បុក្កតោ មានតាំងពីសម័យបុរាណមក ។ ល្បុក្កតោ មានមេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព។ មេគុន ១២ទ្វារ ដែលជាច្រកទ្វារក្បាច់គុន សម្រាប់ការប្រើប្រាសទៅក្នុងសង្គ្រាមសម្រាប់កងទ័ព ដែលបែងចែក ច្រកទ្វារទី១ ដល់ច្រកទ្វារទី៨។ ត្រូវបានហៅថា "រហ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ កម្រិតតូច ទៅមធ្យម ដូចជាការប្រើប្រាសកាយសម្បទាដើម្បីប្រយុទ្ធ ដូចជាគុនដៃ និងគុនជើង។ ដែលវាបែងចែកជាក្បាច់ប្រយុទ្ធផ្សេងៗទៀតដូចជា ក្បាច់ប្រដាល់ ដែលមានដើមកំណើតក្នុងការកកើតក្នុងអំឡុងនាការចាប់ផ្ដើមដំបូងនៃសម័យអង្គរ ។ ល្បុក្កតោ នៃច្រកទ្វារទី៩ ដល់ច្រកទ្វារទី១០ ត្រូវបានហៅថា "អាខ័នយុទ្ធ" មានន័យថា ច្បាប់វាយប្រហារ ដោយគ្រឿងសាស្ត្រាវុធ ដែលរាប់បញ្ចូល ដំបង ដាវ កាំបិត លំពែង បាញ់ធ្នូរជាដើម។ រីឯច្រកទ្វារទី១១ ដល់ច្រកទ្វារទី១២ ត្រូវបានហៅថា "អាត្ម័នយុទ្ធ" មានន័យថា ច្បាប់ប្រយុទ្ធ ដែលប្រើប្រាស់ដួងវិញាណ មានន័យថា អ្នកចម្បាំងល្បុក្កតោអាចប្រើបាន គ្រប់សំភារៈដែលប្រទះនៅក្នុងដៃជាគុនខែលការពារខ្លួនផង និងជាការប្រើទៅវាយប្រហារសត្រូវ ដៃគូបានផងដែរ។ ភាគច្រើនរបស់ទាំងនោះរួមមាន ពូថៅ គប់កូនកាំបិត គប់កងចក្រ ការវាយនិងក្រម៉ា ការវាយនិងខ្សែរទី ផ្សេងៗ ។ គុនល្បុក្កតោ ចែកចេញជា ១២ទ្វារ ដែល ទ្វារទី១ ដល់ទី៨ ប្រើប្រាស់ កាយសម្បទា ហើយទ្វារទី៩ ដល់ទី១២ ប្រើប្រាស់ អាវុធ ដែលរួមមានអាវុធគ្រោះថ្នាក់ និងអាវុធគ្មានគ្រោះថ្នាក់ ។ អាវុធគ្រោះថ្នាក់ រួមមានដូចជា កាំបិត ដាវ លំពែង ព្រួញ និងស្នា ដែលសុទ្ធសឹងតែអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ អាវុធគ្មានគ្រោះថ្នាក់ រួមមាន តម្បៀតបោកស្រូវ ដំបងខ្លី ដំបងវែង ខែល និងដំបងផ្កាឈូក។ ម្យ៉ាងវិញទៀត អាវុធទាំងនេះត្រូវបានប្រើប្រាស់សម្រាប់ការហ្វឹកហាត់ ការសម្តែង ឬក្នុងបរិបទដែលមិនមានបំណងបង្កគ្រោះថ្នាក់ពិតប្រាកដ។ ជាងនេះទៅទៀត គុនល្បុក្កតោក៏អាចប្រើក្រមាធ្វើជាអាវុធបានដែរ ។ កម្រិតនៃគុនល្បុក្កតោ ត្រូវបានបែងចែកជា ៧កម្រិត ដែលកម្រិតនីមួយៗត្រូវបានសម្គាល់ដោយពណ៌នៃក្រមា។ ពណ៌ទាំងនោះរួមមាន ក្រមាស បៃតង ក្រហម ត្នោត ខៀវ និងក្រមាខ្មៅ។ រីឯកម្រិតចុងក្រោយគេបង្អស់ និងខ្ពស់បំផុតគឺ កម្រិតក្រមាមាស។ កម្រិតខ្ពស់បង្អស់់នៃគុនល្បុក្កតោ គឺកម្រិតក្រមាមាស ដែលអ្នកទទួលបានកម្រិតនេះត្រូវចេះគុនល្បុក្កតោស្ទើរគ្រប់សព្វទាំងអស់។ អ្នកហាត់គុនល្បុក្កតោមានឯកសណ្ឋានស្រដៀងនឹងទាហានខ្មែរនាសម័យបុរាណ។ សិស្សគុនត្រូវយកក្រមាមកចងជុំវិញចង្កេះ ហើយយករង្វេលសូត្រពណ៌ក្រហម«ថ្ងៃសង្វារ»មកចងជុំវិញក្បាលដែលជានិមិត្តរូបនៃពលានុភាព។ អ្នកចម្បាំងសម័យអង្គរ គឺជាភស្តុតាងជាក់ស្តែងដែលបានច្បាំងពង្រីកចក្រភពខ្មែរ ឲ្យគ្របដណ្តប់លើទឹកដីច្រើននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដោយប្រើក្រមា។ នៅក្នុងរយៈកាលនៃសម័យអង្គរគុនល្បុក្កតោបានផ្សារភ្ជាប់យ៉ាងជ្រៅទៅក្នុងយុទ្ធសាស្ត្រការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ អ្នកពាក់ក្រមាគឺបានបង្ហាញពីរបៀបប្រើប្រាស់វាអាវុធសម្រាប់តទល់ជាមួយសត្រូវផង ហើយក្រមានេះទៀតសោតក៏មានច្រើនពណ៌ផងដែរ។ ពិសេសជាងនេះទៅទៀត ពណ៌របស់វាក៏បានតំណាងទៅតាមនឹងផងដែរ។ ក្រមាខ្មៅមានចាប់ពីកម្រិតទី១ជាន់រហូតដល់កម្រិត១០ជាន់ ដែលសិស្សគុនទាំងអស់ត្រូវហាត់យ៉ាងតិច១០ឆ្នាំ និងចេះយ៉ាងហោចណាស់ចំនួនមួយពាន់ក្បាច់។ ក្រមាមាសជាកម្រិតខ្ពស់បំផុត និងកម្របំផុត ដែលត្រូវបានផ្ដល់ជូនសម្រាប់ មេគ្រូ ឬ អ្នកគ្រូ ដែលបានលះបង់ពេញមួយជីវិតក្នុងការអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយគុនល្បុក្កតោ។ អ្នកពាក់ក្រមាមាសជាអ្នកដឹកនាំកំពូលនៃគុនល្បុក្កតោ ដែលមានតួនាទីធានាថាក្បាច់គុននេះនឹងបន្តមានជីវិត និងរីកចម្រើនទៅមុខទៀត។ ក្រណាត់សូត្រ ក្នុងមួយពណ៌តំណាងឱ្យយុទ្ធក្រមមួយ មានន័យថាតំណាងឱ្យច្បាប់ប្រយុទ្ធមួយ កម្រិតពណ៌ស រាប់ចាប់ពីមេគុន ៥ក្បាច់ បាតដៃ កណ្ដាប់ដៃ ក្រញាំដៃ ម្រាមដៃ កែងដៃ ។ ហើយក្នុងមួយក្បាច់ ចែកចេញជាច្រើន "ស្នៀត" ដែលមានន័យថាជាបច្ចេកទេស ឬរបៀបវាយសម្រុកការពារជាច្រើនផ្សេងគ្នា។ ឧទាហរណ៍ ការប្រើប្រាសកែងដៃដូចជា កែងរុញស្រប កែងរុញខ្វែង កែងបត់ កែងពុះ កែងបុករះ កែងបុកចំហៀង កែងគាស់ កែងខោក កែងញុល កែងស៊ក កែងស៊កពុះ កែងគ្រលាស់ កែងវាត់ ....។ ល្បុក្កតោជាក្បាច់ដែលប្រមូលផ្តុំនូវក្បាច់ និងស្នៀតយ៉ាងច្រើនដែលយកតម្រាប់តាមតថភាពធម្មជាតិនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សនាសម័យនោះ។ លើសពីនេះវាមានកាយវិការរបស់សត្វដូចជា សត្វបក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និងទា។ល។ ជាងនេះទៅទៀត ទម្រង់នៃគុនល្បុក្កតោបានបង្កប់ខ្លួននៅក្នុងសិល្បៈបុរាណរបស់ខ្មែរដូចជា របាំប្រជាប្រិយ ល្បែងប្រជាប្រិយ និងរបាំបុរាណ។ ការដាក់គុនល្បុក្កតោជាបេតិកភណ្ឌពិភពលោក ជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ដែលបានឃើញក្បាច់គុនបុរាណរបស់ខ្លួនទទួលស្គាល់ជាសាកល។ គុនល្បុក្កតោនឹងកាន់តែត្រូវបានគេស្គាល់ទូទាំងពិភពលោក ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយវប្បធម៌ សីលធម៌ និងទស្សនវិជ្ជាខ្មែរទៅកាន់ឆាកអន្តរជាតិ។ ការទទួលស្គាល់ជាសាកលអាចទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកទស្សនា និងសិក្សាស្វែងយល់ពីគុនល្បុក្កតោនៅកម្ពុជា ដែលរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យទេសចរណ៍ និងសេដ្ឋកិច្ចមូលដ្ឋាន។ ជាពិសេសនោះគឺ កុំឱ្យមានចោរមកលួចថាជារបស់ខ្លួន ដែលបញ្ជាក់ពីសារៈសំខាន់នៃការចុះបញ្ជី ឬការការពារកម្មសិទ្ធិផ្លូវច្បាប់។ ក្រមា ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ក្នុងសម័យប្រជុំលើកទី១៩ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលនៃអនុសញ្ញាឆ្នាំ២០០៣របស់អង្គការយូណេស្កូ ស្តីពី «ការការពារបេតិកភណ្ឌវប្បធម៌អរូបី» នាទីក្រុងអាសង់ស្យុង សាធារណរដ្ឋប៉ារ៉ាហ្គាយ។ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ ប្រទេសកម្ពុជាបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយ ដោយទទួលបានកំណត់ត្រាពិភពលោក Guinness World Records សម្រាប់ក្រមាដែលត្បាញដោយដៃវែងជាងគេបំផុតក្នុងពិភពលោក ដែលមានប្រវែងរហូតដល់ ១១៤៩.៨ ម៉ែត្រ និងទទឹង ៨៨ សង់ទីម៉ែត្រ។ ក្រមានេះមានមនុស្សចូលរួមត្បាញជិត៣០ម៉ឺននាក់ និងប្រើប្រាស់ពេលវេលាត្បាញអស់០៥ខែ ដែលបានប្រារព្ធធ្វើនៅវាលព្រះមេរុ រាជធានីភ្នំពេញ និងរៀបចំដោយក្រុមចលនា GoGo Cambodia។ វាជាការសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ឬហៅថា សសយក និងស្ថាប័នជាតិ អង្គការ ចលនាយុវជនផ្សេងៗពីទូទាំងប្រទេស យ៉ាងអធិកអធមក្រោមប្រធានបទ «រួមគ្នាជឿថាខ្មែរអាចធ្វើបាន» ។ ក្រមា គឺជាអត្តសញ្ញាណជាតិ និងជាវត្ថុដ៏មានសារៈសំខាន់មិនអាចខ្វះបាន ក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ចាប់តាំងពីកើតរហូតដល់ស្លាប់ហើយសព្វថ្ងៃនេះក្រមានៅតែត្រូវបានប្រើប្រាស់ជានិច្ច។ ក្រៅពីការប្រើប្រាស់ទូទៅ ក្រមា ក៏ត្រូវគេប្រើប្រាស់សម្រាប់ពានា ឬបង់កចូលរួមក្នុងពិធីបុណ្យជាតិនិងសាសនា, ប្រើជាតង្វាយ ឬសំណែនក្នុងកិច្ចពិធី, ប្រើជាជំនូនដល់ចាស់ទុំ ឬញាតិមិត្តប្រើជាចំណងដៃ និងវត្ថុប្រចាំចិត្តរវាងគូសង្សារ ឬប្តីប្រពន្ធជាដើម។ ការចុះបញ្ជីជួយធានាថា សម្បត្តិវប្បធម៌ទាំងនោះនឹងត្រូវបានការពារ និងថែរក្សាយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឱ្យបាត់បង់ ឬប្រែប្រួលរូបរាងដើម។ នេះរាប់បញ្ចូលទាំងការផ្ទេរចំណេះដឹង និងជំនាញពីជំនាន់មួយទៅជំនាន់មួយទៀតសម្រាប់បេតិកភណ្ឌអរូបី។ ជួយទប់ស្កាត់ការបំផ្លិចបំផ្លាញ ការលួច ការជួញដូរខុសច្បាប់ ឬការកេងប្រវ័ញ្ចសម្បត្តិវប្បធម៌។ ការទទួលស្គាល់ជាសាកល បង្កើនមោទនភាពជាតិរបស់ប្រជាជនក្នុងប្រទេសម្ចាស់សម្បត្តិវប្បធម៌ ដែលធ្វើឱ្យពួកគេកាន់តែឱ្យតម្លៃ និងចូលរួមថែរក្សា។ វាជួយពង្រឹងអត្តសញ្ញាណវប្បធម៌របស់ជាតិ និងបង្ហាញពីភាពរុងរឿងនៃអរិយធម៌របស់ខ្លួនទៅកាន់ពិភពលោក។ សម្បត្តិដែលចុះបញ្ជីនឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកស្រាវជ្រាវ ភ្ញៀវទេសចរ និងសាធារណជនទូទៅមកពីជុំវិញពិភពលោក។ វាជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយតម្លៃ ប្រវត្តិសាស្ត្រ និងសិល្បៈនៃសម្បត្តិវប្បធម៌នោះទៅកាន់ឆាកអន្តរជាតិ ដែលជំរុញឱ្យមានការយល់ដឹង និងការគោរពវប្បធម៌ផ្សេងគ្នា។ ជម្រុញឱ្យយុវជនជំនាន់ក្រោយមានការចាប់អារម្មណ៍ និងចូលរួមថែរក្សាមរតកដូនតា។